ប្រជាជនគ្រប់រូបមិនថាជាជនជាតិខ្មែរ ឬនៅតាមបណ្តាប្រទេសរមែងតែងតែមានជំនឿតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ។ ជំនឿនេះចែងថា ប្រសិនបើស្ត្រីមានផ្ទៃពោះមើលសូរ្យគ្រាស ឬចន្ទគ្រាស នោះទារកក្នុងផ្ទៃអាចកើតមកមានរូបរាងមិនប្រក្រតី ឬមានភាពពិការទៀតផង ។ ជាដំបូងយើងត្រូវយល់ដឹងអំពីសូរ្យគ្រាស នឹងចន្ទគ្រាសជាមុនសិន ទើបយើងអាចឈានទៅដល់ការបកស្រាយអោយកាន់តែមានភាពច្បាស់លាស់ នឹងអាចជឿជាក់បាន ។ សូរ្យគ្រាសកើតឡើងនៅពេលដែល ព្រះចន្ទស្ថិតនៅចន្លោះព្រះអាទិត្យ និងផែនដី ។ ព្រះចន្ទបានបាំងពន្លឺព្រះអាទិត្យបណ្ដោះអាសន្ន ធ្វើឲ្យស្រមោលព្រះចន្ទធ្លាក់មកលើផ្ទៃផែនដី ។ សូរ្យគ្រាសកើតឡើងតែនៅពេលដែលព្រះចន្ទស្ថិតនៅក្នុង ដំណាក់កាលខែរនោចប៉ុណ្ណោះ ។ សូរ្យគ្រាសអាចមើលឃើញបានតែពី តំបន់តូចមួយ នៅលើផែនដីប៉ុណ្ណោះ ដែលស្រមោលព្រះចន្ទបានធ្លាក់ពីលើ ភាគច្រើនវាកើតឡើងនៅពេលថ្ងៃ ។ ចំណែកចន្ទគ្រាសកើតឡើងនៅពេលដែល ផែនដីស្ថិតនៅចន្លោះព្រះអាទិត្យ និងព្រះចន្ទ ។ ផែនដីបានបាំងពន្លឺព្រះអាទិត្យមិនឲ្យចាំងទៅដល់ព្រះចន្ទ ធ្វើឲ្យស្រមោលផែនដីធ្លាក់ទៅលើផ្ទៃព្រះចន្ទ ។ ចន្ទគ្រាសកើតឡើងតែនៅពេលដែលព្រះចន្ទស្ថិតនៅក្នុង ដំណាក់កាលខែពេញបូរមីប៉ុណ្ណោះ ។ ចន្ទគ្រាសអាចមើលឃើញបានពី ពាក់កណ្ដាលនៃផែនដី វាកើតឡើងនៅពេលយប់ នេះហើយជាមូលហេតុដែលចន្ទគ្រាសមានភាពងាយស្រួលមើលឃើញជាងសូរ្យគ្រាស ។ ភាពខុសគ្នាដ៏សំខាន់រវាងសូរ្យគ្រាស និងចន្ទគ្រាស គឺស្ថិតនៅត្រង់ ទីតាំងនៃវត្ថុទាំងបី ព្រះអាទិត្យ ព្រះចន្ទ ផែនដី ដែលបាំងពន្លឺគ្នាទៅវិញទៅមក ។ បើយើងក្រឡេកទៅមើលនៅក្នុងជំនឿខ្មែរវិញ សូរ្យគ្រាសត្រូវបានគេយល់ថាជាសញ្ញានៃគ្រោះមហន្តរាយ ការស្លាប់បាត់បង់ ឬការផ្លាស់ប្តូរអវិជ្ជមាន ។ ពួកគេគិតថាព្រះអាទិត្យដែលបាត់បង់ពន្លឺ គឺជាសញ្ញាបង្ហាញពីកំហឹងរបស់ទេវតា ឬជាការមកដល់នៃសំណាងអាក្រក់។ រាហ៊ូលេបត្របាក់ព្រះអាទិត្យឬព្រះច័ន្ទ នេះជាជំនឿដ៏ពេញនិយមមួយនៅក្នុងវប្បធម៌ជាច្រើន រួមទាំងនៅប្រទេសកម្ពុជាផងដែរ ។ ដើម្បីឲ្យព្រះអាទិត្យ ឬព្រះច័ន្ទត្រលប់មកវិញ មនុស្សនាំគ្នាគោះត្រែ វាយស្គរ វាយឆ្នាំង ឬបញ្ចេញសម្លេងរំខានផ្សេងៗដើម្បីបណ្ដេញបិសាចនោះ ។ តាមទស្សនៈវិទ្យាសាស្ត្រ ជំនឿនេះគឺគ្រាន់តែជាអបិយជំនឿប៉ុណ្ណោះ ហើយគ្មានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលអាចបញ្ជាក់បានឡើយ ។ គេបានលើកឡើងថាគ្មានទំនាក់ទំនងអ្វីរវាងបាតុភូតតារាសាស្ត្រដូចជាសូរ្យគ្រាស និងការវិវត្តរបស់ទារកក្នុងផ្ទៃនោះទេ ។ ការមានផ្ទៃពោះ និងការលូតលាស់របស់ទារកគឺអាស្រ័យទៅលើកត្តាសុខភាពល្អនោះទេ ។ កត្តាដែលអាចធ្វើអោយប៉ះពាល់ដល់កូនក្នុងផ្ទៃគឺមកពីភាពមិនប្រក្រតីនៃក្រូម៉ូសូម ឬហ្សែន ។ ក្រៅពីនេះទៀតមានដូចជា កង្វះវីតាមីន និងសារធាតុរ៉ែសំខាន់ៗ ។ ឬការប្រើប្រាស់ថ្នាំ ឬសារធាតុខុសច្បាប់ ដូចជាគ្រឿងស្រវឹង ឬគ្រឿងញៀន ។ ការប្រឈមមុខនឹងបញ្ហាសុខភាពម្តាយ ដូចជាជំងឺទឹកនោមផ្អែម ឬលើសឈាម ។ ជាការពិតណាស់ កត្តាទាំងនេះហើយដែលបណ្តាលឲ្យទារកកើតមកមានបញ្ហា មិនមែនមកពីការមើលសូរ្យគ្រាសនោះទេ ។ ជំនឿនេះគឺអាចកើតឡើងដោយសារការយល់ច្រឡំ ឬការបកស្រាយបាតុភូតធម្មជាតិនៅសម័យបុរាណ ។ កាលនោះ មនុស្សមិនទាន់មានចំណេះដឹងវិទ្យាសាស្ត្រគ្រប់គ្រាន់ដើម្បីពន្យល់ពីសូរ្យគ្រាសទេ ដូច្នេះពួកគេបានភ្ជាប់វាទៅនឹងអបិយជំនឿ ។ នៅក្នុងវប្បធម៌ខ្មែរ សូរ្យគ្រាសត្រូវបានគេចាត់ទុកជាប្រផ្នូលមិនល្អ ឬជាពេលដែល វិញ្ញាណអាក្រក់ ចេញមក ។ ដូច្នេះ ដើម្បីការពារខ្លួន និងទារកក្នុងផ្ទៃ ពួកគេបានណែនាំស្ត្រីមានផ្ទៃពោះកុំឲ្យមើល ។ ការមើលសូរគ្រាស ឬចន្ទគ្រាស ត្រូវបានគេចាត់ទុកថា ជារឿងអាក្រក់ដែលអាចបង្កឲ្យកូនកើតមកមានបញ្ហារូបរាង ឬជំងឺពិការភាពផ្សេងៗ ។ ទោះបីជាគ្មានភស្តុតាងវិទ្យាសាស្ត្រក៏ដោយ ការប្រកាន់ខ្ជាប់នូវជំនឿមួយចំនួនក៏អាចផ្តល់នូវសេចក្តីសុខផ្លូវចិត្តដែរ ។ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺការយល់ដឹងពីគ្រោះថ្នាក់ពិតប្រាកដ និងការការពារខ្លួនឲ្យបានត្រឹមត្រូវ ។ កុំមើលសូរ្យគ្រាសដោយផ្ទាល់ នេះគឺជាចំណុចសំខាន់បំផុតសម្រាប់មនុស្សគ្រប់រូប មិនថាស្ត្រីមានផ្ទៃពោះ ឬអត់នោះទេ ។ ការមើលសូរ្យគ្រាសដោយផ្ទាល់ដោយគ្មានឧបករណ៍ការពារត្រឹមត្រូវ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ភ្នែក ដោយសារកាំរស្មីអ៊ុលត្រាវីយ៉ូឡេ របស់ព្រះអាទិត្យអាចដុតបំផ្លាញរីទីនភ្នែកជាអចិន្ត្រៃយ៍ ។ ប្រសិនបើចង់មើល ត្រូវប្រើ វ៉ែនតាការពារសូរ្យគ្រាស ដែលមានស្តង់ដារត្រឹមត្រូវ ឬឧបករណ៍ឆ្លុះបញ្ចាំងពិសេស ។ អ្វីដែលសំខាន់បំផុតសម្រាប់ស្ត្រីមានផ្ទៃពោះ គឺការរក្សាចិត្តឲ្យស្ងប់ និងសុខភាពផ្លូវចិត្តល្អ កុំបារម្ភច្រើនអំពីជំនឿដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ព្រោះភាពតានតឹងអាចប៉ះពាល់ដល់សុខភាពទាំងម្តាយ និងទារក ។ អំឡុងពេលមានសូរ្យគ្រាស បើអ្នកមានអារម្មណ៍មិនសូវស្រួលចិត្ត អ្នកអាចសម្រាកនៅក្នុងផ្ទះ ឬកន្លែងណាមួយដែលអ្នកមានអារម្មណ៍ថាមានសុវត្ថិភាព ។ ជាទូទៅនៅប្រទេសកម្ពុជា ទោះបីជាគ្មានមូលដ្ឋានវិទ្យាសាស្ត្រក៏ដោយ គេនៅតែបន្តប្រកាន់ខ្ជាប់នូវជំនឿមួយចំនួនជុំវិញសូរ្យគ្រាស ដែលការប្រកាន់ខ្ជាប់នូវជំនឿទាំងនេះ គឺដើម្បីរក្សាសុវត្ថិភាពផ្លូវចិត្ត និងបន្ដនូវទំនៀមទម្លាប់ប៉ុណ្ណោះ ។ សរុបមក ជំនឿដែលថាស្ត្រីមានផ្ទៃពោះមិនគួរមើលសូរ្យគ្រាស ព្រោះអាចធ្វើឲ្យកូនកើតមកមិនប្រក្រតី គឺជាជំនឿអបិយជំនឿដែលគ្មានមូលដ្ឋានវិទ្យាសាស្ត្រ ។ អ្វីដែលសំខាន់បំផុតគឺការការពារភ្នែកពីកាំរស្មីព្រះអាទិត្យដោយផ្ទាល់ពេលមានសូរ្យគ្រាស ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពភ្នែករបស់មនុស្សគ្រប់រូប ។